របៀបបរិភោគអាហារនៅប្រទេសកម្ពុជាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងតំបន់ជនបទ និងទីក្រុង ។ ទាំងនេះដោយសារឥទ្ធិពលនៃកត្តាភូមិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍន៍។ ភាពខុសគ្នានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រភេទអាហារដែលត្រូវបានបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីបរិយាកាសនៃការញ៉ាំ។ បន្ថែមពីនេះ វិធីសាស្ត្រចម្អិនអាហារ និងទស្សនៈអំពីអាហារ ដែលបង្កប់ន័យពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់នីមួយៗផងដែរ។ ការពិនិត្យមើលភាពខុសគ្នានេះ ផ្ដល់នូវការយល់ដឹងស៊ីជម្រៅអំពីការវិវត្តន៍សង្គម និងវប្បធម៌ម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។ នៅតាមតំបន់ជនបទ របៀបរបបរស់នៅមានលក្ខណៈសាមញ្ញ ជិតស្និទ្ធនឹងធម្មជាតិ និងពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិក្នុងតំបន់។ ជីវភាពបែបនេះជះឥទ្ធិពលផ្ទាល់ទៅលើទម្លាប់ និងជម្រើសអាហារ។ ការបរិភោគអាហារនៅតាមជនបទភាគច្រើនគឺ ញ៉ាំនៅផ្ទះជាមួយគ្រួសារ បងប្អូន។ អាហារគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតគ្រួសារ និងសហគមន៍ ជាកន្លែងដែលសមាជិកជួបជុំគ្នា បង្កើតចំណងមេត្រីភាព និងចែករំលែករឿងរ៉ាវប្រចាំថ្ងៃ។ ការញ៉ាំបាយជុំគ្នាគឺជាទម្លាប់ដែលមិនអាចខ្វះបាន ដែលឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌នៃការរួបរួម ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ឱកាសញ៉ាំនៅខាងក្រៅមានកម្រិតទាបខ្លាំងណាស់ លើកលែងតែមានពិធីបុណ្យប្រពៃណី ឬពិធីជប់លៀងក្នុងភូមិ។ ម្ហូបអាហារនៅតាមជនបទមានលក្ខណៈបែបប្រពៃណី សរីរាង្គ និងធម្មជាតិ។ ពួកគេបរិភោគបាយសម្លរ ប្រហុក បន្លែស្រស់ៗ ដែលជាធម្មតាដាំដុះដោយខ្លួនឯងក្នុងសួនក្រោយផ្ទះ ឬរកបានពីធម្មជាតិជុំវិញដូចជា តាមវាលស្រែ ពំនូក ដីព្រៃ ស្រះ ឬទន្លេ។ ចំពោះសាច់វិញមានដូចជា សាច់ជ្រូក មាន់ ត្រីគឺបានមកពីការចិញ្ចឹមផ្ទាល់នៅតាមផ្ទះ ឬចាប់បានពីស្រែចម្ការ ទន្លេ បឹងបួ។ ការរៀបចំម្ហូបអាហារគឺផ្ដោតលើរសជាតិដើម និងការប្រើប្រាស់គ្រឿងទេសធម្មជាតិ។ ភាគច្រើនក៏បានមកពីដំណាំក្រោយផ្ទះដូចជា ស្លឹកគ្រៃ រំដេង ខ្ទឹមស ម្ទេស ម្រេច អំពិលទុំ ត្រួយម្កាក់ ជាដើម។ អាហារទាំងនេះសម្បូរទៅដោយជីវជាតិស្រស់ៗ មិនមានសារធាតុគីមីច្រើន។ ពិសេសពីនេះ វាក៏បានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ធនធានក្នុងស្រុក ដែលរួមចំណែកដល់សុខភាពល្អ និងជីវិតរស់នៅប្រកបដោយនិរន្តរភាព។ វិធីសាស្ត្រចម្អិនអាហារនៅជនបទនៅតែរក្សាភាពដើម និងប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញ។ ដោយភាគច្រើនគេប្រើប្រាស់ចង្រ្កានអុស ឬធ្យូងសម្រាប់ការចម្អិនអាហារ។ ការប្រើប្រាស់អុស ឬធ្យូង ផ្ដល់នូវក្លិនឈ្ងុយប្លែកសម្រាប់មុខម្ហូប។ ជាពិសេសម្ហូបប្រពៃណីមួយចំនួន ហើយក៏ជាវិធីសាស្ត្រមួយដែលចំណាយតិច ដោយសារវត្ថុធាតុដើមទាំងនេះអាចរកបានដោយងាយស្រួលក្នុងតំបន់។ ទោះជាយ៉ាងណា នេះក៏អាចបង្កឱ្យមានការបំពុលខ្យល់ក្នុងផ្ទះ និងបញ្ហាសុខភាពផ្លូវដង្ហើមផងដែរ។ ទូរទឹកកកមានតិចតួច ឬគ្មាន ដូច្នេះអាហារស្រស់ៗត្រូវបានចម្អិនភ្លាមៗ ឬរក្សាទុកដោយវិធីសាស្ត្រប្រពៃណី។ ផ្ទុយទៅវិញ ជីវភាពរស់នៅ នៅទីក្រុងមានភាពមមាញឹក ទំនើប និងមានជម្រើសច្រើនជាង ដែលបណ្ដាលមកពីកំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ច។ ការបរិភោគអាហារនៅទីក្រុងមានភាពសម្បូរបែប និងមិនសូវប្រមូលផ្ដុំនៅផ្ទះទេ។ មនុស្សជាច្រើននិយមញ៉ាំនៅខាងក្រៅ ដូចជា ភោជនីយដ្ឋាន ស្កាយបារ៍ ហាង តូបអាហារ ដែលមានជម្រើសជាច្រើនពីអាហារប្រពៃណីរហូតដល់មុខម្ហូបអន្តរជាតិល្បីៗ។ ការញ៉ាំនៅខាងក្រៅជាផ្នែកមួយនៃជីវិតក្នុងសង្គមទីក្រុង ដូចជាការជួបជុំមិត្តភ័ក្តិ ការធ្វើជំនួញ និងការលំហែ។ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ការញ៉ាំនៅខាងក្រៅក៏ជាជម្រើសដ៏ងាយស្រួលដើម្បីសន្សំពេលវេលា។ ការញ៉ាំនៅផ្ទះវិញ គឺពេលខ្លះប៉ុណ្ណោះ ជាពិសេសនៅចុងសប្ដាហ៍ ឬនៅពេលទំនេរពីការងារ ដែលជាឱកាសសម្រាប់គ្រួសារក្នុងការជួបជុំគ្នា។ ម្ហូបអាហារនៅទីក្រុងមានលក្ខណៈចម្រុះ ដោយមានទាំងម្ហូបខ្មែរ ម្ហូបចិន ម្ហូបកូរ៉េ ម្ហូបជប៉ុន ម្ហូបថៃ ម្ហូបលោកខាងលិច។ ម្យ៉ាងទៀត ម្ហូបជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីភាពចម្រុះវប្បធម៌ និងឥទ្ធិពលសកលភាវូបនីយកម្ម។ អាហាររហ័ស ដូចជា មីកញ្ចប់ មាន់បំពង សាច់អាំង នំសាំងវិច មានការពេញនិយមយ៉ាងខ្លាំងដោយសារភាពងាយស្រួល រសជាតិឆ្ងាញ់ និងរហ័សទាន់ចិត្តសម្រាប់ជីវភាពមមាញឹក។ លើសពីនេះ អាហារស្តុកទុក ដូចជាសាច់បង្កកក្នុងទូរ អាហារកំប៉ុង អាហារកែច្នៃ ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ ដើម្បីសន្សំពេលវេលាក្នុងការរៀបចំអាហារ និងធានាបាននូវការផ្គត់ផ្គង់ជានិច្ច។ ចំពោះភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈកែច្នៃក៏មានការពេញនិយមផងដែរ។ ឧបករណ៍ចម្អិនអាហារនៅទីក្រុងមានលក្ខណៈទំនើប និងមានបច្ចេកវិទ្យាខ្ពស់។ ភាគច្រើនប្រើប្រាស់ចង្រ្តានហ្គាស ឬចង្រ្តានអគ្គិសនី ដែលផ្ដល់ភាពងាយស្រួល ស្អាត អនាម័យ និងលឿនក្នុងការចម្អិនអាហារ។ ឧបករណ៍អគ្គិសនីទំនើបផ្សេងទៀតដូចជា ឆ្នាំងបាយអគ្គិសនី ម៉ាស៊ីនលាយ ម៉ាស៊ីនបំពងខ្យល់ ម៉ាស៊ីនលាងចាន និងទូទឹកកកធំៗ ក៏ជាផ្នែកមួយដ៏សំខាន់នៃផ្ទះបាយនៅទីក្រុងផងដែរ។ ឧបករណ៍ទាំងនោះវាបានជួយសម្រួលដល់ការងារផ្ទះ និងរក្សាអាហារបានយូរ។ សរុបមក របៀបរបបរិភោគអាហារនៅជនបទ និងទីក្រុងកម្ពុជាបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីការវិវត្តន៍សង្គម។ តំបន់ជនបទរក្សាបាននូវភាពជាប្រពៃណី ភាពជិតស្និទ្ធជាមួយធម្មជាតិ ការពឹងផ្អែកលើធនធានក្នុងស្រុក និងការជួបជុំគ្រួសារ។ រីឯតំបន់ទីក្រុងវិញ ទទួលយកនូវភាពចម្រុះ ភាពរហ័សទាន់ចិត្ត ភាពងាយស្រួលនៃបច្ចេកវិទ្យាទំនើប និងឥទ្ធិពលនៃវប្បធម៌បរទេស។ ភាពខុសគ្នាទាំងនេះ គឺជាផ្នែកមួយនៃភាពទាក់ទាញ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ដែលកំពុងវិវត្តន៍ទៅតាមបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។ ការយល់ដឹងពីភាពខុសគ្នានេះ អាចជួយក្នុងការរៀបចំគោលនយោបាយសុខភាពសាធារណៈ និងកម្មវិធីអប់រំអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាជនទូទាំងប្រទេស។